ការស្វែងរកឱកាសសិក្សានៅបរទេស គឺជាសុបិនដ៏មានតម្លៃបំផុតសម្រាប់យុវជនខ្មែរគ្រប់រូបដែលចង់ពង្រីកចំណេះដឹងឱ្យកាន់តែ ទូលំទូលាយ។ អាហារូបករណ៍រដ្ឋាភិបាលគឺជាជម្រើសដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស។ ការទទួលបានអាហារូបករណ៍ពេញលេញមានន័យថាអ្នកនឹងទទួលបានការរ៉ាប់រងលើថ្លៃសិក្សានិងការស្នាក់នៅទាំងអស់។ រដ្ឋាភិបាលជប៉ុនបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំដល់និស្សិតកម្ពុជាចាប់ពីកម្រិតមធ្យមសិក្សាដល់បណ្ឌិត។ អាហារូបករណ៍នេះមិនត្រឹមតែផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរ៉ាប់រងលើសំបុត្រយន្តហោះទៀតផង។ ម្យ៉ាងវិញទៀត ចំពោះអ្នកដែលចង់បន្តការសិក្សានៅចក្រភពអង់គ្លេសអាចដាក់ពាក្យស្នើសុំអាហារូបករណ៍ឆេវនីង (Chevening) បានយ៉ាងងាយស្រួល។ អាហារូបករណ៍ឆេវនីងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងដែលមានសក្តានុពលខ្ពស់នៅក្នុងសង្គម។ មួយទៀត រដ្ឋាភិបាលអូស្ត្រាលីផ្តល់ឱកាសតាមរយៈកម្មវិធីអាហារូបករណ៍អូស្ត្រាលី(Awards)សម្រាប់និស្សិតកម្ពុជាជារៀងរាល់ឆ្នាំ។ កម្មវិធីនេះមានគោលបំណងពង្រឹងសមត្ថភាពយុវជន ដើម្បីត្រឡប់មកជួយអភិវឌ្ឍមាតុភូមិកម្ពុជាវិញឱ្យកាន់តែរីកចម្រើន។ ចំពោះអាហារូបករណ៍រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជនខ្មែរនាពេលបច្ចុប្បន្ន។ និស្សិតដែលទទួលបានជោគជ័យនឹងមានឱកាសសិក្សាភាសាកូរ៉េ និងទទួលបានបទពិសោធន៍វប្បធម៌ថ្មីៗនៅក្នុងប្រទេសកូរ៉េ។ ការត្រៀមខ្លួនសម្រាប់អាហារូបករណ៍រដ្ឋាភិបាលតម្រូវឱ្យមានលទ្ធផលសិក្សាល្អនិងមានសកម្មភាពសង្គមច្រើន។ អ្នកគួរតែចាប់ផ្តើមសិក្សាពីលក្ខខណ្ឌនៃអាហារូបករណ៍នីមួយៗឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តដាក់ពាក្យ។ ការរៀបចំឯកសារឱ្យបានត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយគឺជាគន្លឹះដ៏សំខាន់ក្នុងការទទួលបានជោគជ័យក្នុងវគ្គជម្រុះ។ សិស្សានុសិស្សគួរតែពង្រឹងសមត្ថភាពភាសាអង់គ្លេសឱ្យបានខ្លាំងក្លា ដើម្បីប្រកួតប្រជែងជាមួយបេក្ខជនមកពីជុំវិញពិភពលោក។ អាហារូបករណ៍រដ្ឋាភិបាលជាច្រើនតែងតែប្រកាសជាសាធារណៈតាមរយៈក្រសួងអប់រំយុវជននិងកីឡានៃប្រទេសកម្ពុជា។ ការតាមដានព័ត៌មានពីគេហទំព័រផ្លូវការរបស់ស្ថានទូតនីមួយៗនឹងជួយឱ្យអ្នកមិនរំលងឱកាសមាសនេះឡើយ។ និស្សិតដែលរៀនពូកែនិងមានភាពជឿជាក់លើខ្លួនឯងតែងតែមានឱកាសខ្ពស់ក្នុងការទទួលបានអាហារូបករណ៍ទាំងនេះ។ ការសរសេរសេចក្តីថ្លែងការណ៍អំពីគោលបំណងឱ្យបានល្អនឹងជួយឱ្យគណៈកម្មការមើលឃើញពីឆន្ទៈពិតប្រាកដរបស់អ្នក។ រដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍តែងតែចង់ជួយជ្រោមជ្រែងដល់ធនធានមនុស្សនៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ។ ការសិក្សានៅក្រៅប្រទេសក្រោមអាហារូបករណ៍រដ្ឋាភិបាលនឹងផ្តល់ឱ្យអ្នកនូវបណ្តាញទំនាក់ទំនងជាមួយមិត្តភក្តិអន្តរជាតិ។ ឱកាសមាសនេះមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេតែថែមទាំងផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើងទៀតផង។ អ្នកត្រូវតែមានការតាំងចិត្តខ្ពស់និងមិនត្រូវបោះបង់ចោលនូវក្តីសុបិនរបស់ខ្លួនឡើយទោះបីជាបរាជ័យលើកដំបូងក៏ដោយ។ ការរៀបចំផែនការសិក្សាឱ្យបានវែងឆ្ងាយនឹងជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការសម្រេចគោលដៅធំៗក្នុងជីវិត។ រដ្ឋាភិបាលចិនក៏ផ្តល់អាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់សិស្សខ្មែរដើម្បីទៅបន្តការសិក្សានៅទីនោះ។ ការយល់ដឹងពីវប្បធម៌និងប្រពៃណីរបស់ប្រទេសម្ចាស់ផ្ទះគឺជាចំណុចខ្លាំងមួយដែលអ្នកគួរតែសិក្សាស្វែងយល់បន្ថែម។ អាហារូបករណ៍ទាំងនេះត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានលទ្ធភាពមធ្យម។ ការខិតខំប្រឹងប្រែងសិក្សានៅក្នុងសាលានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជោគជ័យរបស់អ្នកនៅថ្ងៃអនាគត។ អ្នកគួរតែស្វែងរកការពិគ្រោះយោបល់ពីសិស្សច្បងដែលធ្លាប់ទទួលបានអាហារូបករណ៍ទាំងនោះពីមុនមក។ ការរៀបចំប្រវត្តិរូបសង្ខេបឱ្យមានភាពទាក់ទាញគឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុតសម្រាប់ការដាក់ពាក្យសុំអាហារូបករណ៍។ អាហារូបករណ៍រដ្ឋាភិបាលគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់អ្នកក្នុងការឈានជើងចូលទៅក្នុងពិភពលោកដ៏ធំទូលាយ។ កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលខ្លីគឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់ស្វែងយល់ពីពិភពខាងក្រៅក្នុងពេលខ្លី។ កម្មវិធីទាំងនេះច្រើនតែមានរយៈពេលចាប់ពីពីរសប្តាហ៍រហូតដល់ប្រាំមួយខែអាស្រ័យលើប្រភេទនៃកម្មវិធីនីមួយៗ។ យុវជនខ្មែរអាចដាក់ពាក្យចូលរួមក្នុងកម្មវិធីវ៉ាយស៊ីលីដើម្បីទៅសិក្សានៅសហរដ្ឋអាមេរិកលើផ្នែកភាពជាអ្នកដឹកនាំ។ កម្មវិធីនេះផ្តល់ឱកាសឱ្យយុវជនអាស៊ានបានជួបជុំគ្នាដើម្បីផ្លាស់ប្តូរបទពិសោធន៍និងចំណេះដឹងពីគ្នាទៅវិញទៅមក។ ក្រៅពីការសិក្សាក្នុងថ្នាក់និស្សិតនឹងមានឱកាសចុះអនុវត្តផ្ទាល់និងទស្សនកិច្ចនៅតាមស្ថាប័នសំខាន់ៗជាច្រើន។ កម្មវិធីអេរ៉ាម៉ាស់ផ្លាស់ (Erasmus+) គឺជាឱកាសដ៏អស្ចារ្យសម្រាប់និស្សិតដែលចង់ទៅផ្លាស់ប្តូរការសិក្សានៅបណ្តាប្រទេសអឺរ៉ុប។ អ្នកនឹងទទួលបានបទពិសោធន៍ថ្មីៗពីប្រព័ន្ធអប់រំដែលមានគុណភាពខ្ពស់និងទំនើបបំផុតនៅក្នុងតំបន់អឺរ៉ុប។ ការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនិស្សិតនឹងជួយឱ្យអ្នកមានភាពក្លាហាននិងឯករាជ្យជាងមុនក្នុងការរស់នៅម្នាក់ឯង។ អ្នកនឹងបានស្វែងយល់ពីរបៀបរបបរស់នៅនិងវប្បធម៌ចម្រុះរបស់មនុស្សមកពីបណ្តាប្រទេសផ្សេងៗគ្នាជុំវិញពិភពលោក។ កម្មវិធីទាំងនេះច្រើនតែរ៉ាប់រងលើរាល់ការចំណាយទាំងអស់ដែលធ្វើឱ្យអ្នកមិនចាំបាច់បារម្ភពីរឿងថវិកាឡើយ។ ការកសាងបណ្តាញទំនាក់ទំនងជាមួយយុវជនអន្តរជាតិនឹងផ្តល់ប្រយោជន៍យ៉ាងច្រើនដល់អាជីពការងាររបស់អ្នក។ អ្នកគួរតែត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការសម្ភាសន៍ដើម្បីបង្ហាញពីសមត្ថភាពនិងចំណាប់អារម្មណ៍ពិតប្រាកដ។ ការចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តនិងសកម្មភាពសង្គមក្នុងស្រុកនឹងជួយបង្កើនឱកាសជាប់ក្នុងកម្មវិធីទាំងនេះ។ យុវជនគួរតែចេះប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីស្វែងរកព័ត៌មានអំពីកម្មវិធីផ្លាស់ប្តូរថ្មីៗឱ្យបានទាន់ពេលវេលា។ កម្មវិធីផ្លាស់ប្តូរការសិក្សានៅតាមប្រទេសក្នុងតំបន់អាស៊ានក៏មានច្រើនសម្រាប់និស្សិតខ្មែរយើងផងដែរ។ ការចាកចេញពីតំបន់សុខស្រួលរបស់ខ្លួននឹងជួយឱ្យអ្នកមើលឃើញពីសក្តានុពលដែលលាក់កំបាំងនៅក្នុងខ្លួនឯង។ អ្នកនឹងបានរៀនពីការធ្វើការងារជាក្រុមជាមួយមនុស្សដែលមានផ្នត់គំនិតខុសគ្នាដែលជាជំនាញដ៏សំខាន់បំផុត។ បទពិសោធន៍ដែលទទួលបានពីការទៅបរទេសរយៈពេលខ្លីនឹងក្លាយជាការចងចាំដ៏ល្អបំផុតនៅក្នុងជីវិតជានិស្សិត។ យុវជនដែលធ្លាប់ឆ្លងកាត់កម្មវិធីទាំងនេះតែងតែមានឱកាសទទួលបានការងារធ្វើល្អៗបន្ទាប់ពីបញ្ចប់ការសិក្សា។ អ្នកគួរតែមានគោលដៅច្បាស់លាស់ថាតើអ្នកចង់ទទួលបានអ្វីខ្លះបន្ទាប់ពីបញ្ចប់កម្មវិធីផ្លាស់ប្តូរការសិក្សានោះ។ ការរៀនភាសាបរទេសបន្ថែមគឺជាការត្រៀមខ្លួនដ៏ល្អបំផុតមុននឹងចេញទៅរស់នៅក្នុងប្រទេសដែលមានភាសាខុសពីយើង។ កម្មវិធីផ្លាស់ប្តូរខ្លះក៏ផ្តោតទៅលើជំនាញបច្ចេកទេសនិងវិទ្យាសាស្ត្រសម្រាប់និស្សិតដែលចង់ស្រាវជ្រាវបន្ថែម។ អ្នកនឹងមានឱកាសណែនាំពីវប្បធម៌ខ្មែរដ៏រុងរឿងទៅកាន់មិត្តភក្តិបរទេសឱ្យបានស្គាល់និងយល់កាន់តែច្បាស់។ ការរស់នៅក្នុងបរិយាកាសថ្មីនឹងជួយឱ្យអ្នកមានភាពបត់បែននិងឆាប់សម្របខ្លួនទៅនឹងការផ្លាស់ប្តូរផ្សេងៗបានល្អ។ យុវជនគ្រប់រូបគួរតែសាកល្បងដាក់ពាក្យទោះបីជាគិតថាខ្លួនឯងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក៏ដោយ។ ការរៀនសូត្រពីបរាជ័យក្នុងការដាក់ពាក្យលើកដំបូងនឹងជួយឱ្យអ្នករៀបចំខ្លួនបានកាន់តែល្អសម្រាប់លើកក្រោយ។ កម្មវិធីទាំងនេះជួយពង្រីកទស្សនវិស័យរបស់អ្នកឱ្យកាន់តែឆ្ងាយនិងយល់ពីបញ្ហាសកលដែលកំពុងកើតឡើង។ ការជួបជុំជាមួយអ្នកដឹកនាំល្បីៗជុំវិញពិភពលោកនឹងក្លាយជាកម្លាំងចិត្តដ៏ធំធេងសម្រាប់អ្នកក្នុងការតស៊ូ។ អ្នកគួរតែរក្សានូវអត្តសញ្ញាណជាតិរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនក្នុងពេលដែលកំពុងរស់នៅនិងសិក្សានៅបរទេស។ កម្មវិធីផ្លាស់ប្តូរនិស្សិតគឺជាបង្អួចដែលបើកចំហរឱ្យអ្នកបានឃើញនូវភាពស្រស់ស្អាតនិងភាពចម្រុះនៃពិភពលោក។ សាកលវិទ្យាល័យល្បីៗជាច្រើននៅជុំវិញពិភពលោកតែងតែផ្តល់អាហារូបករណ៍ផ្ទាល់ខ្លួនសម្រាប់និស្សិតពូកែ។ សាកលវិទ្យាល័យនៅក្នុងប្រទេសសិង្ហបុរីដូចជាសាកលវិទ្យាល័យជាតិសិង្ហបុរីផ្តល់ឱកាសច្រើនដល់សិស្សអាស៊ាន។ អ្នកអាចដាក់ពាក្យសុំការបញ្ចុះតម្លៃសិក្សាឬអាហារូបករណ៍ពេញលេញប្រសិនបើមានលទ្ធផលសិក្សាលេចធ្លោ។ សាកលវិទ្យាល័យជាតិសេអ៊ូល នៅក្នុងប្រទេសកូរ៉េខាងត្បូងក៏មានកម្មវិធីអាហារូបករណ៍ពិសេសសម្រាប់និស្សិតកម្ពុជាផងដែរ។ ការដាក់ពាក្យសុំអាហារូបករណ៍ផ្ទាល់ពីសាលាតម្រូវឱ្យអ្នកមានពិន្ទុតេស្តសមត្ថភាពដូចជាអាយអែលឬតូហ្វល។ សាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសចិនផ្តល់កន្លែងស្នាក់នៅនិងប្រាក់ឧបត្ថម្ភសម្រាប់និស្សិតអន្តរជាតិ។ អ្នកគួរតែស្រាវជ្រាវរកគេហទំព័ររបស់សាកលវិទ្យាល័យដែលអ្នកចង់រៀនដើម្បីពិនិត្យមើលឱកាសអាហារូបករណ៍។ ការត្រៀមលក្ខណៈឱ្យបានល្អតាំងពីថ្នាក់វិទ្យាល័យនឹងជួយឱ្យអ្នកមានឱកាសខ្ពស់ក្នុងការទទួលបានអាហារូបករណ៍។ សាកលវិទ្យាល័យខ្លះក៏ផ្តល់អាហារូបករណ៍ផ្អែកលើទេពកោសល្យផ្នែកកីឡាឬសិល្បៈផងដែរសម្រាប់និស្សិតពូកែ។ អ្នកត្រូវតែបង្ហាញឱ្យឃើញពីសមត្ថភាពដឹកនាំនិងការចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សាឱ្យបានច្រើន។ ការសរសេរសំបុត្រណែនាំពីលោកគ្រូអ្នកគ្រូដែលមានកេរ្តិ៍ឈ្មោះល្អនឹងជួយបង្កើនភាពជឿជាក់ដល់ពាក្យសុំរបស់អ្នក។ អាហារូបករណ៍ពីសាកលវិទ្យាល័យច្រើនតែមានការប្រកួតប្រជែងខ្លាំងព្រោះមានបេក្ខជនមកពីគ្រប់ទិសទីដាក់ពាក្យ។ អ្នកគួរតែដាក់ពាក្យទៅកាន់សាកលវិទ្យាល័យច្រើនក្នុងពេលតែមួយដើម្បីបង្កើនឱកាសទទួលបានជោគជ័យ។ សាកលវិទ្យាល័យនៅអាមេរិក និងកាណាដាក៏មានកញ្ចប់ជំនួយហិរញ្ញវត្ថុសម្រាប់និស្សិតដែលមានជីវភាពខ្វះខាត។ ការបំពេញទម្រង់បែបបទឱ្យបានត្រឹមត្រូវតាមកាលកំណត់គឺជាលក្ខខណ្ឌដំបូងដែលអ្នកមិនត្រូវមើលរំលងឡើយ។ អ្នកអាចស្វែងរកជំនួយពីការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យទាំងនោះតាមរយៈសារអេឡិចត្រូនិច។ ការរៀបចំគម្រោងសិក្សាឱ្យមានភាពច្នៃប្រឌិតនឹងជួយឱ្យអ្នកមានភាពលេចធ្លោជាងបេក្ខជនដទៃទៀតដែលដាក់ពាក្យ។ សាកលវិទ្យាល័យមួយចំនួនក៏មានអាហារូបករណ៍សម្រាប់តែនិស្សិតស្រីដែលចង់សិក្សាផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ការយល់ដឹងពីមុខជំនាញដែលសាលាកំពុងត្រូវការនឹងជួយឱ្យអ្នកជ្រើសរើសមុខវិជ្ជាសិក្សាបានត្រឹមត្រូវបំផុត។ អ្នកគួរតែចូលរួមក្នុងសិក្ខាសាលាស្តីពីការសិក្សានៅបរទេសដែលរៀបចំដោយសាកលវិទ្យាល័យនានានៅក្នុងស្រុក។ ការកសាងទំនាក់ទំនងល្អជាមួយសាស្ត្រាចារ្យនឹងជួយឱ្យអ្នកទទួលបានដំបូន្មានល្អៗសម្រាប់ការបន្តការសិក្សា។ សាកលវិទ្យាល័យលំដាប់ពិភពលោកតែងតែផ្តល់តម្លៃខ្ពស់ដល់និស្សិតដែលមានគំនិតច្នៃប្រឌិតនិងហ៊ានបញ្ចេញមតិ។ អ្នកគួរតែពិនិត្យមើលថាតើអាហារូបករណ៍នោះគ្របដណ្តប់លើការធានារ៉ាប់រងសុខភាពនិងសៀវភៅសិក្សាដែរឬទេ។ ការរស់នៅក្នុងបរិវេណសាលានឹងជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការសិក្សានិងចូលរួមសកម្មភាពផ្សេងៗ។ និស្សិតដែលទទួលបានអាហារូបករណ៍ផ្ទាល់ពីសាលាមានកាតព្វកិច្ចរក្សាពិន្ទុសិក្សាឱ្យបានល្អជានិច្ចរៀងរាល់ឆមាស។ ការខិតខំប្រឹងប្រែងរបស់អ្នកនឹងផ្តល់ផលតបស្នងយ៉ាងសមស្របតាមរយៈឱកាសសិក្សានៅសាលាល្បីៗទាំងនោះ។ អ្នកគួរតែត្រៀមថវិកាខ្លះសម្រាប់ចំណាយលើការដាក់ពាក្យនិងការផ្ញើឯកសារទៅកាន់សាកលវិទ្យាល័យបរទេស។ ការយល់ដឹងពីចំណាត់ថ្នាក់របស់សាកលវិទ្យាល័យនឹងជួយឱ្យអ្នកជ្រើសរើសកន្លែងសិក្សាដែលមានគុណភាពពិតប្រាកដ។ អ្នកនឹងមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលបានក្លាយជានិស្សិតនៃសាកលវិទ្យាល័យលំដាប់អន្តរជាតិ។ អាហារូបករណ៍ពីសាកលវិទ្យាល័យ គឺជាការទទួលស្គាល់នូវសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់អ្នកកន្លងមក។ អង្គការអន្តរជាតិនិងមូលនិធិជាច្រើនផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់និស្សិតដែលចង់សិក្សាជំនាញជាក់លាក់។ អង្គការរបស់ប្រទេសអាល្លឺម៉ង់គឺជាប្រភពអាហារូបករណ៍ដ៏ធំសម្រាប់អ្នកដែលចង់ធ្វើការស្រាវជ្រាវវិទ្យាសាស្ត្រ។ កម្មវិធីជេឌីអេស (JDS) ផ្តល់ឱកាសពិសេសសម្រាប់មន្ត្រីរាជការកម្ពុជាដែលចង់ពង្រឹងសមត្ថភាពនៅប្រទេសជប៉ុន។ មូលនិធិមួយចំនួនផ្តោតសំខាន់ទៅលើជំនាញបរិស្ថាន ការអភិវឌ្ឍសង្គម និងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ ប្រសិនបើអ្នកមានចំណាប់អារម្មណ៍លើផ្នែកសិទ្ធិមនុស្ស អ្នកអាចស្វែងរកអាហារូបករណ៍ពីអង្គការសហប្រជាជាតិ។ ការធ្វើការងារស្ម័គ្រចិត្តនៅក្នុងអង្គការក្រៅរដ្ឋាភិបាលនឹងជួយឱ្យអ្នកមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដាក់ពាក្យ។ អាហារូបករណ៍ទាំងនេះច្រើនតែមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាញដើម្បីដោះស្រាយបញ្ហានៅក្នុងតំបន់។ អ្នកគួរតែបង្ហាញពីរបៀបដែលចំណេះដឹងរបស់អ្នកនឹងជួយអភិវឌ្ឍសហគមន៍របស់អ្នកបន្ទាប់ពីបញ្ចប់ការសិក្សា។ មូលនិធិហ្វត (Ford)និងមូលនិធិប៊ីលហ្គេត(Bill Gates) ក៏មានកម្មវិធីជួយឧបត្ថម្ភដល់ការសិក្សារបស់និស្សិតមកពីប្រទេសក្រីក្រ។ ការសិក្សាពីបេសកកម្មរបស់អង្គការនីមួយៗនឹងជួយឱ្យអ្នកសរសេរពាក្យសុំបានស្របតាមតម្រូវការរបស់គេ។ អង្គការអន្តរជាតិខ្លះផ្តល់អាហារូបករណ៍សម្រាប់តែថ្នាក់អនុបណ្ឌិតនិងថ្នាក់បណ្ឌិតដែលមានបទពិសោធន៍ការងារ។ អ្នកត្រូវតែមានសមត្ថភាពវិភាគនិងដោះស្រាយបញ្ហាសង្គមឱ្យបានច្បាស់លាស់ដើម្បីទទួលបានការចាប់អារម្មណ៍។ ការចូលរួមក្នុងសកម្មភាពការពារបរិស្ថាននឹងជួយបង្កើនឱកាសសម្រាប់អាហារូបករណ៍ដែលផ្តោតលើធម្មជាតិ។ អ្នកគួរតែមានបណ្តាញទំនាក់ទំនងជាមួយបុគ្គលិកដែលធ្វើការក្នុងអង្គការទាំងនោះដើម្បីសាកសួរព័ត៌មានបន្ថែម។ អាហារូបករណ៍ពីមូលនិធិឯកជនច្រើនតែមានភាពបត់បែនជាងអាហារូបករណ៍រដ្ឋាភិបាលក្នុងលក្ខខណ្ឌខ្លះ។ ការត្រៀមលក្ខណៈផ្នែកផ្លូវចិត្តក្នុងការរស់នៅឆ្ងាយពីគ្រួសារគឺជាចំណុចដែលអ្នកមិនគួររំលងឡើយ។ អ្នកនឹងមានឱកាសចូលរួមក្នុងសន្និសីទអន្តរជាតិដែលរៀបចំដោយអង្គការម្ចាស់ជំនួយទាំងនោះនៅបរទេស។ ការរៀនពីរបៀបសរសេរគម្រោងស្រាវជ្រាវគឺជាជំនាញចាំបាច់បំផុតសម្រាប់អាហារូបករណ៍ថ្នាក់ខ្ពស់។ អង្គការមួយចំនួនក៏ផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លីផ្នែកវិជ្ជាជីវៈដល់យុវជនដែលមានទេពកោសល្យ។ ការបង្ហាញពីសីលធម៌និងគុណធម៌ក្នុងការរស់នៅគឺជាអ្វីដែលអង្គការមនុស្សធម៌តែងតែយកចិត្តទុកដាក់។ អ្នកគួរតែតាមដានសេចក្តីប្រកាសព័ត៌មានតាមរយៈបណ្តាញសង្គមផ្លូវការរបស់អង្គការធំៗជារៀងរាល់ថ្ងៃ។ ការយល់ដឹងពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនឹងជួយឱ្យអ្នកមានគំនិតទូលំទូលាយក្នុងការសរសេរតែងសេចក្តី។ អាហារូបករណ៍ទាំងនេះគឺជាការវិនិយោគលើធនធានមនុស្សដើម្បីបង្កើតឱ្យមានការផ្លាស់ប្តូរជាវិជ្ជមានក្នុងពិភពលោក។ អ្នកនឹងបានក្លាយជាផ្នែកមួយនៃបណ្តាញអ្នកជំនាញការអន្តរជាតិដែលមានឥទ្ធិពលក្នុងវិស័យផ្សេងៗគ្នា។ ការខិតខំប្រឹងប្រែងរបស់អ្នកក្នុងនាមជាអ្នកស្ម័គ្រចិត្តនឹងផ្តល់ផលផ្លែផ្កានៅពេលអ្នកដាក់ពាក្យសុំអាហារូបករណ៍។ អ្នកគួរតែមានភាពស្មោះត្រង់ក្នុងការរៀបរាប់ពីប្រវត្តិរូបនិងបទពិសោធន៍ការងាររបស់អ្នកនៅក្នុងពាក្យសុំ។ ការរៀបចំឯកសារបញ្ជាក់ពីប្រាក់ចំណូលគ្រួសារក៏អាចជាលក្ខខណ្ឌតម្រូវសម្រាប់មូលនិធិមួយចំនួនផងដែរ។ អ្នកនឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេសនិងការណែនាំពីអ្នកជំនាញក្នុងពេលដែលកំពុងសិក្សានៅបរទេស។ ការតស៊ូព្យាយាមស្វែងរកឱកាសថ្មីៗជានិច្ចនឹងនាំអ្នកទៅកាន់ភាពជោគជ័យដែលអ្នកមិនធ្លាប់រំពឹងទុក។ អាហារូបករណ៍ពីអង្គការនិងមូលនិធិ គឺជាឱកាសដ៏វិសេសវិសាលសម្រាប់អ្នកដែលមានឆន្ទៈចង់ជួយសង្គមជាតិ។ ការសិក្សាដោយបង់ថ្លៃគឺជាជម្រើសដ៏ល្អប្រសិនបើអ្នកមានលទ្ធភាពហិរញ្ញវត្ថុនិងចង់បានសេរីភាពក្នុងការជ្រើសរើស។ ប្រទេសកាណាដា គឺជាគោលដៅពេញនិយមបំផុតសម្រាប់អ្នកដែលចង់សិក្សានិងធ្វើការងារក្រៅម៉ោងក្នុងពេលតែមួយ។ អ្នកអាចស្វែងរកការងារធ្វើនៅតាមហាងទំនិញឬភោជនីយដ្ឋានដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់អ្នក។ ប្រទេសបារាំងផ្តល់ឱកាសសិក្សានៅសាកលវិទ្យាល័យរដ្ឋដែលមានតម្លៃសិក្សាទាបបំផុតសម្រាប់និស្សិតអន្តរជាតិ។ ការរៀនភាសាបារាំងឱ្យបានពូកែនឹងជួយឱ្យអ្នកទទួលបានអត្ថប្រយោជន៍ច្រើនក្នុងការរស់នៅនិងសិក្សានៅទីនោះ។ ប្រទេសអូស្ត្រាលីក៏អនុញ្ញាតឱ្យនិស្សិតធ្វើការងារបានចំនួនម៉ោងកំណត់ក្នុងអំឡុងពេលសិក្សានៅតាមសាលា។ ការរៀបចំគម្រោងថវិកាឱ្យបានត្រឹមត្រូវគឺជាចំណុចសំខាន់បំផុតសម្រាប់អ្នកដែលជ្រើសរើសសិក្សាដោយខ្លួនឯង។ អ្នកគួរតែជ្រើសរើសប្រទេសដែលមានតម្លៃរស់នៅសមរម្យនិងមានសុវត្ថិភាពខ្ពស់សម្រាប់និស្សិតបរទេស។ ការទទួលបានទិដ្ឋាការសិក្សាត្រូវទាមទារឱ្យអ្នកមានការបញ្ជាក់ពីសមត្ថភាពហិរញ្ញវត្ថុពីធនាគារឱ្យបានច្បាស់លាស់។ អ្នកអាចជ្រើសរើសរៀននៅតាមមហាវិទ្យាល័យសហគមន៍ដែលមានតម្លៃសិក្សាធូរថ្លៃជាងសាកលវិទ្យាល័យធំៗ។ ការធ្វើការងារបណ្តើររៀនបណ្តើរនឹងជួយឱ្យអ្នកទទួលបានបទពិសោធន៍ការងារពិតប្រាកដនៅក្នុងប្រទេសជឿនលឿន។ អ្នកនឹងរៀនពីរបៀបគ្រប់គ្រងពេលវេលានិងថវិកាឱ្យបានហ្មត់ចត់បំផុតដើម្បីរស់រាននៅក្នុងបរិយាកាសថ្មី។ ការស្វែងរកអាហារូបករណ៍ខ្លះៗដែលផ្តល់ដោយសាលាសម្រាប់និស្សិតបង់ថ្លៃក៏ជាជម្រើសដែលអ្នកគួរពិចារណា។ អ្នកគួរតែសិក្សាពីច្បាប់ការងារសម្រាប់និស្សិតអន្តរជាតិនៅក្នុងប្រទេសនីមួយៗឱ្យបានច្បាស់លាស់ជានិច្ច។ ការរស់នៅជាមួយមិត្តភក្តិរួមបន្ទប់នឹងជួយឱ្យអ្នកកាត់បន្ថយការចំណាយលើថ្លៃផ្ទះជួលបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ អ្នកអាចចម្អិនអាហារដោយខ្លួនឯងជំនួសឱ្យការបរិភោគនៅខាងក្រៅដើម្បីសន្សំសំចៃប្រាក់កាសប្រចាំខែ។ ការទទួលបានសញ្ញាបត្រពីបរទេសនឹងបង្កើនតម្លៃខ្លួនរបស់អ្នកនៅលើទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ អ្នកគួរតែរៀបចំឯកសារបញ្ជាក់ពីការសិក្សានិងលិខិតឆ្លងដែនឱ្យបានរួចរាល់មុននឹងដាក់ពាក្យសុំទិដ្ឋាការ។ ការមានបងប្អូនឬសាច់ញាតិរស់នៅទីនោះស្រាប់នឹងជួយឱ្យអ្នកមានភាពងាយស្រួលក្នុងការសម្របខ្លួនដំបូង។ អ្នកនឹងមានឱកាសទទួលបានការងារអចិន្ត្រៃយ៍បន្ទាប់ពីបញ្ចប់ការសិក្សាប្រសិនបើអ្នកមានសមត្ថភាពលេចធ្លោ។ ការសិក្សានៅបរទេសដោយបង់ថ្លៃតម្រូវឱ្យមានការគាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងពីសំណាក់ក្រុមគ្រួសារ។ អ្នកគួរតែជ្រើសរើសមុខជំនាញណាដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ដើម្បីងាយស្រួលរកការងារធ្វើនៅទីនោះ។ ការចូលរួមក្នុងសកម្មភាពនិស្សិតនៅក្នុងសាលានឹងជួយឱ្យអ្នកមានបណ្តាញទំនាក់ទំនងកាន់តែទូលំទូលាយ។ អ្នកនឹងទទួលបានសញ្ញាបត្រដែលមានការទទួលស្គាល់ជាសកលដែលជាអាវុធដ៏សំខាន់សម្រាប់អនាគតរបស់អ្នក។ ការអត់ធ្មត់និងការតស៊ូព្យាយាមគឺជាកត្តាចាំបាច់បំផុតសម្រាប់ការរស់នៅនិងសិក្សានៅបរទេសដោយខ្លួនឯង។ អ្នកគួរតែរៀនជំនាញបច្ចេកទេសខ្លះៗមុននឹងចេញទៅដើម្បីងាយស្រួលក្នុងការស្វែងរកការងារក្រៅម៉ោងធ្វើ។ ការយល់ដឹងពីប្រព័ន្ធដឹកជញ្ជូនសាធារណៈនឹងជួយឱ្យអ្នកចំណាយតិចលើការធ្វើដំណើរទៅមកពីសាលារៀន។ អ្នកនឹងមានមោទនភាពដែលបានតស៊ូសិក្សារហូតដល់ចប់ដោយប្រើប្រាស់កម្លាំងញើសឈាមរបស់ខ្លួនឯងខ្លះ។ ការវិនិយោគលើការអប់រំគឺជាការវិនិយោគដែលផ្តល់ផលចំណេញច្រើនបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។ ការសិក្សានៅបរទេសនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់អ្នកឱ្យកាន់តែមានភាពចាស់ទុំនិងមានភាពជាអ្នកដឹកនាំ។ ការផ្តល់ឱកាសស្មើៗគ្នាសម្រាប់និស្សិតគ្រប់រូបដោយមិនប្រកាន់វណ្ណៈគឺជាគោលការណ៍គ្រឹះនៃយុត្តិធម៌សង្គម។ យុវជនមកពីតំបន់ដាច់ស្រយាលគួរតែទទួលបានព័ត៌មានអាហារូបករណ៍ឱ្យបានទូលំទូលាយដូចយុវជននៅទីក្រុងដែរ។ ការលើកទឹកចិត្តដល់ជនមានពិការភាពឱ្យចូលរួមដាក់ពាក្យអាហារូបករណ៍គឺជាការផ្តល់តម្លៃដល់សក្តានុពលរបស់មនុស្ស។ សាលារៀនគួរតែបង្កើតកម្មវិធីណែនាំការសិក្សានៅបរទេសដើម្បីជួយតម្រង់ទិសសិស្សានុសិស្សតាំងពីថ្នាក់ទាប។ ការបកប្រែព័ត៌មានអាហារូបករណ៍ជាភាសាខ្មែរនឹងជួយឱ្យមាតាបិតាយល់ដឹងនិងគាំទ្រដល់ការសិក្សារបស់កូនៗ។ យុវជនគ្រប់រូបមានសិទ្ធិទទួលបានការអប់រំដែលមានគុណភាពខ្ពស់បំផុតទោះបីជាពួកគេមានស្ថានភាពបែបណាក៏ដោយ។ ការបង្កើតមូលនិធិគាំទ្រក្នុងស្រុកសម្រាប់និស្សិតក្រីក្រនឹងជួយឱ្យពួកគេមានឱកាសចេញទៅរៀននៅបរទេស។ សង្គមជាតិទាំងមូលនឹងទទួលបានផលប្រយោជន៍ពីការត្រឡប់មកវិញរបស់អ្នកចេះដឹងដែលបានរៀនពីបរទេស។ ការលុបបំបាត់ការរើសអើងគ្រប់រូបភាពនឹងបង្កើតបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់និស្សិតអន្តរជាតិទាំងអស់។ ការរួមគ្នាជួយជ្រោមជ្រែងយុវជនខ្មែរឱ្យមានឱកាសរៀនសូត្រគឺជាការកសាងគ្រឹះដ៏រឹងមាំសម្រាប់នាវាកម្ពុជា។ សរុបមកវិញការចាប់យកឱកាសសិក្សានៅបរទេសគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតដើម្បីកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯងនិងសង្គមជាតិទាំងមូល។